ការធ្វើដំណើរតាមផ្លូវគោកគឺជាមធ្យោបាយដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជា។ ប្រជាជនមានជម្រើសជាច្រើនក្នុងការធ្វើដំណើរទៅកាន់បណ្តាខេត្តនានាតាមតម្រូវការរបស់ពួកគេ។ ការជ្រើសរើសប្រភេទយានយន្តណាដែលត្រូវជិះគឺផ្អែកទៅលើកត្តាសំខាន់ៗជាច្រើន។ កត្តាទាំងនោះរួមមានសុវត្ថិភាព គុណភាព អនាម័យនិងតម្លៃនៃសេវាកម្ម។ ការធ្វើដំណើរតាមឡានក្រុងផ្តល់នូវសុវត្ថិភាពខ្ពស់ដែលធ្វើឱ្យអ្នកដំណើរមានទំនុកចិត្ត។ ក្រុមហ៊ុនឡានក្រុងតែងតែមានអ្នកបើកបរដែលមានបទពិសោធន៍យូរឆ្នាំនិងមានវិជ្ជាជីវៈខ្ពស់។ យានយន្តត្រូវបានត្រួតពិនិត្យគុណភាពជាប្រចាំមុនពេលចេញដំណើរម្តងៗដើម្បីធានាសុវត្ថិភាព។ ឡានក្រុងខ្លះមានបំពាក់កាមេរ៉ាសុវត្ថិភាពនិងប្រព័ន្ធកំណត់ល្បឿនដែលជួយការពារគ្រោះថ្នាក់។ កត្តាសុវត្ថិភាពនេះគឺជាចំណុចដ៏សំខាន់ដែលធ្វើឱ្យអ្នកធ្វើដំណើរភាគច្រើនជ្រើសរើសឡានក្រុង។ ឡានក្រុងមានទំហំធំទូលាយដែលផ្តល់នូវកន្លែងអង្គុយដែលមានផាសុកភាពនិងមិនតឹងតែង។ កៅអីត្រូវបានរៀបចំយ៉ាងល្អហើយអ្នកដំណើរម្នាក់ៗមានកន្លែងអង្គុយផ្ទាល់ខ្លួនមិនដណ្តើមគ្នា។ សម្រាប់ដំណើរពេលយប់ ឡានក្រុងខ្លះមានបំពាក់កន្លែងគេងផ្ទាល់ខ្លួនដែលអាចសម្រួលការធ្វើដំណើរផ្លូវឆ្ងាយ។ វាធ្វើឱ្យអ្នកដំណើរអាចសម្រាកបានយ៉ាងស្រួលនិងមានកម្លាំងគ្រប់គ្រាន់នៅពេលទៅដល់គោលដៅ។ បរិយាកាសក្នុងឡានក្រុងមានភាពស្អាតស្អំនិងមានម៉ាស៊ីនត្រជាក់ត្រឹមត្រូវ។ បរិក្ខារផ្សេងៗដូចជាបង្គន់នៅខាងក្នុងឡានក៏ត្រូវបានរៀបចំឡើងយ៉ាងមានអនាម័យផងដែរ។ ឡានក្រុងទំនើបៗក៏មានបំពាក់សេវា Wi-Fi និងអេក្រង់សម្រាប់កម្សាន្តផងដែរ។ អ្នកដំណើរអាចមើលកុនស្តាប់តន្ត្រីឬធ្វើការងារផ្សេងៗក្នុងអំឡុងពេលធ្វើដំណើរ។ កន្លែងដាក់ឥវ៉ាន់ក៏មានទំហំធំទូលាយនៅខាងក្រោមឡានដែលងាយស្រួលសម្រាប់ដាក់វ៉ាលី។ តម្លៃសំបុត្ររបស់ឡានក្រុងក៏មានលក្ខណៈសមរម្យនិងអាចទទួលយកបានសម្រាប់ប្រជាជនទូទៅ។ ការកក់សំបុត្រអាចធ្វើតាមរយៈអនឡាញដែលជួយចំណេញពេលវេលានិងមានភាពងាយស្រួល។ ក្រុមហ៊ុនឡានក្រុងមានកាលវិភាគចេញដំណើរនិងចូលច្បាស់លាស់ដែលធ្វើឱ្យអ្នកដំណើរមិនខកខាន។ ផ្ទុយមកវិញការធ្វើដំណើរតាមឡានតូរីសឬឡានសាំយ៉ុងមានគុណវិបត្តិជាច្រើនដែលធ្វើឱ្យអ្នកដំណើរមិនសូវពេញចិត្ត។ ឡានទាំងនេះមានទំហំតូចចង្អៀតដែលធ្វើឱ្យអ្នកដំណើរមិនមានភាពងាយស្រួលនៅពេលអង្គុយយូរ។ កៅអីក៏មានទំហំតូចនិងមិនមានខ្នើយកើយសម្រាប់សម្រាកខ្នងឬជើងឡើយ។ ម៉ាស៊ីនត្រជាក់ក៏មិនមានគ្រប់កន្លែង ជាពិសេសនៅផ្នែកខាងក្រោយគឺមិនសូវត្រជាក់។ នៅពេលមានអ្នកដំណើរច្រើន បរិយាកាសក្នុងឡានអាចតឹងតែងនិងមិនស្រស់ស្រាយឡើយ។ ឡានតូចៗមិនមានកន្លែងដាក់ឥវ៉ាន់ធំទូលាយនោះទេ ធ្វើឱ្យអ្នកដំណើរត្រូវទុកឥវ៉ាន់នៅនឹងដៃ។ ការជិះឡានតូរីសឬសាំយ៉ុងមិនសូវមានភាពឯកជនទេ ព្រោះមនុស្សអង្គុយជិតគ្នាពេក។ វាក៏មិនមានសេវា Wi-Fi ឬប្រព័ន្ធកម្សាន្តដូចជាឡានក្រុងឡើយ។ ពេលខ្លះតម្លៃសំបុត្រក៏ថ្លៃជាងឡានក្រុងដែរទោះបីជាសេវាកម្មមិនល្អដូចគ្នា។ អ្នកដំណើរជួបការលំបាកក្នុងការចរចាតម្លៃដែលមិនមានតម្លាភាព។ សុវត្ថិភាពនៃការធ្វើដំណើរតាមឡានទាំងនេះក៏មិនត្រូវបានធានាច្បាស់លាស់នោះដែរ។ អ្នកបើកបរខ្លះមិនមានបទពិសោធន៍គ្រប់គ្រាន់និងមានការបើកបរប្រថុយប្រថាន។ យានយន្តក៏មិនសូវមានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារឡើយ។ ឡានទាំងនេះច្រើនតែរង់ចាំឱ្យមនុស្សពេញទើបចេញដំណើរដែលធ្វើឱ្យខាតបង់ពេលវេលា។ ពួកវាច្រើនតែឈប់នៅតាមផ្លូវដើម្បីទទួលឬដកអ្នកដំណើរដែលធ្វើឱ្យការធ្វើដំណើរយឺត។ ការរៀបចំសេវាកម្មមិនមានលក្ខណៈផ្លូវការនោះទេ ហើយគ្មានប្រព័ន្ធគាំទ្រអតិថិជនច្បាស់លាស់។ ករណីមានបញ្ហាឬបាត់បង់របស់របរ អ្នកដំណើរពិបាកក្នុងការដោះស្រាយឬរកជំនួយ។ ដោយសារបញ្ហាទាំងនេះ ទើបអ្នកដំណើរភាគច្រើនបានងាកមកប្រើប្រាស់សេវាឡានក្រុងវិញ។ ឡានក្រុងផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរកាន់តែមានផាសុកភាពនិងសុវត្ថិភាពជាង។ ការវិវត្តនៃសេវាកម្មឡានក្រុងបានធ្វើឱ្យការធ្វើដំណើរផ្លូវឆ្ងាយមានភាពងាយស្រួល។ ការធ្វើដំណើរតាមផ្លូវគោកនៅកម្ពុជាមានលក្ខណៈចម្រុះ ហើយប្រជាជនតែងតែជ្រើសរើសមធ្យោបាយដែលស័ក្តិសមទៅនឹងតម្រូវការរបស់ខ្លួន។ ឡានក្រុងត្រូវបានគេមើលឃើញថាមានគុណសម្បត្តិលេចធ្លោជាងគេ ដោយសារតែវាផ្តល់នូវសុវត្ថិភាពខ្ពស់ ផាសុកភាព ភាពធំទូលាយ និងតម្លៃសមរម្យ។ ក្រុមហ៊ុនឡានក្រុងមានអ្នកបើកបរជំនាញ យានយន្តដែលត្រូវបានត្រួតពិនិត្យជាប្រចាំ ព្រមទាំងមានកន្លែងអង្គុយស្រួល ម៉ាស៊ីនត្រជាក់ និងបរិក្ខារទំនើបៗដូចជា Wi-Fi និងបង្គន់ផងដែរ។ កាលវិភាគចេញ-ចូលច្បាស់លាស់ និងការកក់សំបុត្រតាមអនឡាញធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងអាចទុកចិត្តបាន។ ផ្ទុយទៅវិញ ការធ្វើដំណើរដោយឡានតូរីស ឬសាំយ៉ុងមានគុណវិបត្តិជាច្រើនដូចជា មិនសូវមានផាសុកភាព កន្លែងចង្អៀត និងតម្លៃដែលពេលខ្លះថ្លៃជាងសេវាកម្មឡានក្រុង។ ឡានទាំងនេះខ្វះខាតនូវសុវត្ថិភាពនិងភាពទូលាយ ហើយការរង់ចាំអ្នកដំណើរពេញទើបចេញដំណើរ ក៏ដូចជាការឈប់ញឹកញាប់នៅតាមផ្លូវ ធ្វើឱ្យការធ្វើដំណើរយឺតយ៉ាវ។ ដូច្នេះហើយ ទើបអ្នកដំណើរជាច្រើនបានងាកមកប្រើប្រាស់សេវាកម្មឡានក្រុងវិញព្រោះវាផ្តល់នូវបទពិសោធន៍ធ្វើដំណើរកាន់តែល្អប្រសើរនិងមានទំនុកចិត្តខ្ពស់។